ប្រទេសកម្ពុជាសម្បូរទៅដោយដំណាំហូបផ្លែជាច្រើនប្រភេទដែលដាំដុះយ៉ាងទូលំទូលាយ។ ក្នុងចំណោមនោះ ផ្លែឈើទាំងប្រាំប្រភេទគឺ ផ្លែដូង ផ្លែត្នោត ផ្លែខ្នុរ ផ្លែស្វាយ និងផ្លែល្ហុង គឺជាផ្លែឈើដែលពេញនិយមបំផុតសម្រាប់ប្រជាជនខ្មែរ ហើយនីមួយៗសុទ្ធតែមានលក្ខណៈពិសេសរៀងៗខ្លួន។ ផ្លែខ្នុរ ដើមខ្នុរជាឈើធំ មានកំពស់ខ្ពស់ និងមានស្លឹកពណ៌បៃតងរលើប។ ផ្លែរបស់វាមានទំហំធំ មានរាងមូលទ្រវែង ហើយសម្បករបស់វាមានបន្លាធំៗ។ នៅពេលទុំ សាច់ខាងក្នុងមានពណ៌លឿង ហើយមានរសជាតិផ្អែមឈ្ងុយឆ្ងាញ់។ ដើមខ្នុរអាចដាំដុះបានគ្រប់រដូវ ហើយវាលូតលាស់បានល្អនៅតំបន់ដីមានជីជាតិ។ វាធន់នឹងភាពរាំងស្ងួត និងមិនត្រូវការការថែទាំច្រើននោះទេ។ ជាធម្មតា ដើមខ្នុរចាប់ផ្ដើមបេះបាននៅចន្លោះពី ៤ ទៅ ៥ ឆ្នាំក្រោយដាំ។ ផ្លែខ្នុរអាចបេះបាននៅរដូវប្រាំង រហូតដល់ដើមរដូវវស្សា។ ផ្លែខ្នុរអាចបរិភោគនៅពែលវាទុំ ឬអាចយកមកធ្វើជាបង្អែម ហើយគ្រាប់របស់វាអាចយកមកស្ងោរ ឬដុតសម្រាប់បរិភោគបាន មិនត្រឹមតែប៉ុណ្នោះពេលផ្លែវានៅខ្ចីក៏អាចយកសាច់របស់វាមកស្លកកូរបានទៀតផង។ មួយវិញទៀតដើមស្វាយជាឈើធំ មានស្លឹកពណ៌បៃតងខ្ចី ហើយផ្កាមានពណ៌ស ឬលឿងស្រាលៗ។ ផ្លែរបស់វាមានរាងមូលទ្រវែង ហើយសម្បកមានពណ៌បៃតង ឬលឿងពេលទុំ។ សាច់ខាងក្នុងមានពណ៌លឿង ឬក្រហម ហើយមានរសជាតិផ្អែម ឬជូរ។ ដើមស្វាយលូតលាស់បានល្អនៅតំបន់ដីមានជីជាតិ ហើយវាក៏អាចដាំដុះបាននៅតាមតំបន់ផ្សេងៗផងដែរ។ ដើមស្វាយត្រូវការការថែទាំជាប្រចាំដើម្បីឲ្យវាលូតលាស់បានល្អ។ ជាធម្មតា ដើមស្វាយចាប់ផ្ដើមបេះបាននៅចន្លោះពី ៣ ទៅ ៤ ឆ្នាំក្រោយដាំ។ ផ្លែស្វាយអាចបេះបាននៅរដូវប្រាំង ហើយរដូវកាលស្វាយច្រើនជាងគេគឺនៅខែឧសភា និងខែមិថុនា។ ផ្លែស្វាយអាចបរិភោគទាំងផ្លែស្រស់ យកមកធ្វើជាបង្អែម ទឹកក្រឡុក ឬធ្វើជាទឹកស្វាយ។ ផ្លែស្វាយខ្ចីអាចយកមកធ្វើជាជ្រក់ស្វាយ ឬធ្វើជាអន្លក់ជាមួយប្រហុក។ ផ្លែល្ហុង ដើមល្ហុងជាឈើតូចល្មម មានកម្ពស់មិនខ្ពស់ពេក ហើយដើមរបស់វាមានរាងត្រង់។ ស្លឹករបស់វាមានរាងដូចម្រាមដៃ ហើយមានពណ៌បៃតងខ្ចី។ ផ្លែរបស់វាមានរាងមូលទ្រវែង ហើយសម្បកមានពណ៌បៃតងពេលខ្ចី និងពណ៌លឿងឬក្រហមពេលទុំ។ សាច់ខាងក្នុងមានពណ៌ក្រហម ហើយមានរសជាតិផ្អែមឈ្ងុយឆ្ងាញ់។ ដើមល្ហុងលូតលាស់បានល្អនៅតំបន់ដីមានជីជាតិ និងមានពន្លឺថ្ងៃគ្រប់គ្រាន់។ វាត្រូវការការស្រោចស្រពទឹកជាប្រចាំ ហើយវាអាចដាំដុះបានគ្រប់រដូវ។ ជាធម្មតា ដើមល្ហុងចាប់ផ្ដើមបេះបាននៅចន្លោះពី ៩ ទៅ ១២ ខែក្រោយដាំ។ ផ្លែល្ហុងអាចបេះបានពេញមួយឆ្នាំ ប៉ុន្តែរដូវកាលល្ហុងច្រើនជាងគេគឺនៅចន្លោះខែមីនា និងខែឧសភា។ ផ្លែល្ហុងអាចបរិភោគទាំងផ្លែទុំ ឬផ្លែខ្ចី ហើយផ្កានិងផ្លែខ្ចីរបស់វា ប្រជាជនខ្មែរយើងនិយមយកវាទៅស្លសម្លកកូរផងដែរ។ ផ្លែទុំអាចបរិភោគជាបង្អែម ឬធ្វើជាទឹកក្រឡុក។ ផ្លែខ្ចីអាចយកមកធ្វើជាបុកល្ហុង ឬធ្វើជាសម្លម្ជូរល្ហុង។